បង្អែមត្រាវ ជាបង្អែមដែលមានរសជាតិផ្អែមឈ្ងុយខ្ទិះដូង និងមានភាពខាប់ពីមើមត្រាវ។ បង្អែមត្រាវមាន គ្រឿងផ្សំដូចជា មើមត្រាវ ដោយយកទៅចិតសំបកនិងហាន់ជាដុំៗល្មម ខ្ទិះដូង ១ កំប៉ុង ឬខ្ទិះដូងស្រស់ ស្ករស អំបិល និងស្លឹកតើយ។ ដំបូងស្ងោរត្រាវ ដោយដាក់មើមត្រាវចូលក្នុងឆ្នាំងមួយចាក់ទឹកឱ្យលិច រួចស្ងោរឱ្យផុយទន់ល្អ។ បន្ទាប់មក ចម្អិនបង្អែម ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងមួយផ្សេងទៀត ដាក់ស្លឹកតើយ ស្ករស និងអំបិលចូល។ ដាំដោយកូរតិចៗកុំឱ្យបែកខ្ទិះ រហូតដល់ពុះនិងឡើងឈ្ងុយ។ ក្រោយមក ដាក់មើមត្រាវដែលស្ងោរផុយហើយចូលកូរឱ្យសព្វ រម្ងាស់ប្រហែល ៥ ទៅ ១០ នាទីទៀតឱ្យចូលជាតិ។ ជាចុងក្រោយ ដួសដាក់ចានញ៉ាំទាំងក្តៅៗ ឬត្រជាក់ក៏បាន។